នៅក្នុងវប្បធម៌ខ្មែរ ការជូនអំណោយមិនមែនត្រឹមតែជាទម្លាប់មួយប៉ុណ្ណោះទេ ប៉ុន្តែជាទម្រង់ដ៏ជ្រាលជ្រៅនៃការបង្ហាញក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ការដឹងគុណ និងជាពិសេសគឺការរក្សាចំណងមិត្តភាពឱ្យបានយូរអង្វែង។ វាគឺជាទង្វើមួយដែលគ្មានពាក្យសំដី តែពោរពេញទៅដោយអត្ថន័យ។ នៅក្នុងវប្បធម៌ខ្មែរ ការជូនអំណោយដល់មិត្តភក្តិគឺលើសពីការផ្ដល់វត្ថុអ្វីមួយទៅទៀត។ វាមានគោលបំណង និងសារៈសំខាន់ជាច្រើនដូចជា បង្ហាញពីក្តីស្រឡាញ់ ការនឹកឃើញ និងការយកចិត្តទុកដាក់ បង្ហាញពីការដឹងគុណ និងសងគុណ ពង្រឹង និងរក្សាចំណងមិត្តភាពឲ្យបានយូរអង្វែង ហើយវាក៏ជាផ្នែកមួយនៃប្រពៃណី និងទំនៀមទម្លាប់សង្គម និងការលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងអបអរសាទរផងដែរ។ នៅក្នុងវប្បធម៌ខ្មែរ ការជូនអំណោយមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរវត្ថុគ្នានោះទេ។ ផ្ទុយទៅវិញ វាគឺជាទង្វើមួយដ៏មានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីអារម្មណ៍ពិតរបស់អ្នកទៅកាន់មិត្តភក្តិ។ ការជូនអំណោយបញ្ជាក់យ៉ាងច្បាស់ថាអ្នកតែងតែនឹកឃើញ គិតគូរ និងយកចិត្តទុកដាក់ចំពោះមិត្តភក្តិរបស់អ្នកជានិច្ច។ ឧទាហរណ៍ ការជូនកាដូដោយគិតគូរពីចំណង់ចំណូលចិត្ត ឬតម្រូវការរបស់ពួកគេ បង្ហាញថាអ្នកស្គាល់ពួកគេច្បាស់ និងឲ្យតម្លៃទៅលើចំណងមិត្តភាពនេះ។ វាគឺជាកាយវិការជាក់ស្ដែងមួយដែលបង្ហាញថាអ្នកពិតជាឲ្យតម្លៃទៅលើវត្តមានរបស់ពួកគេនៅក្នុងជីវិតរបស់អ្នក ហើយតែងតែចង់ឃើញពួកគេមានក្ដីសប្បាយរីករាយ។ នៅក្នុងវប្បធម៌ខ្មែរ ការជូនអំណោយក៏ជាកាយវិការដ៏មានន័យមួយដើម្បីបង្ហាញពីការដឹងគុណផងដែរ។ នៅពេលមិត្តភក្តិបានជួយគាំទ្រអ្នកក្នុងគ្រាលំបាក ដោយការលះបង់ពេលវេលា កម្លាំងកាយចិត្ត ឬធនធានអ្វីមួយសម្រាប់អ្នក ការជូនអំណោយគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្ហាញពីចិត្តស្មោះ និងការចងចាំនូវគុណបំណាច់របស់ពួកគេ។ ហើយវាក៏ប្រៀបដូចជាការតបស្នងតូចមួយ ទៅកាន់ទឹកចិត្តដ៏សប្បុរស និងទង្វើល្អរបស់មិត្តភក្តិ។ អំណោយនោះមិនចាំបាច់មានតម្លៃធំដុំនោះទេ សំខាន់គឺទឹកចិត្ត និងចេតនារបស់អ្នកដែលចង់បង្ហាញថាអ្នកឲ្យតម្លៃ និងដឹងគុណចំពោះអ្វីដែលពួកគេបានធ្វើសម្រាប់អ្នក។ ការជូនអំណោយដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាចំណងមិត្តភាពឲ្យនៅស្ថិតស្ថេរ។ អំណោយមិនមែនត្រឹមតែជាវត្ថុនោះទេ តែជាសាររំលឹកដ៏មានន័យមួយពីចំណងមិត្តភាពរវាងអ្នកទាំងពីរ។ ជាពិសេស នៅពេលដែលមិត្តភក្តិនៅឆ្ងាយពីគ្នា ការជូនអំណោយអាចជួយពង្រឹងទំនាក់ទំនងដែលរងផលប៉ះពាល់។ វាជួយបង្កើតអនុស្សាវរីយ៍ល្អៗរួមគ្នា និងរក្សាមិត្តភាពឲ្យបានរឹងមាំ និងស្ថិតស្ថេរ ទោះបីជាបានឃ្លាតឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។ អំណោយនេះប្រៀបដូចជាចំណងមួយដែលចងភ្ជាប់ចិត្តមិត្តភក្តិឲ្យនៅកៀកកិតជិតគ្នាជានិច្ច។ នៅក្នុងសង្គមខ្មែរ ការជូនអំណោយមិនមែនគ្រាន់តែជាទង្វើបុគ្គលនោះទេ។ ផ្ទុយទៅវិញ វាគឺជាផ្នែកមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រពៃណី និងទំនៀមទម្លាប់សង្គមខ្មែរ ហើយត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ការអនុវត្តទម្លាប់នេះ បង្ហាញពីការគោរពចំពោះវប្បធម៌ និងតម្លៃសង្គមដែលបានបណ្ដុះនូវទម្លាប់ដ៏ល្អនៃការចែករំលែក ការរាប់អាន និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ វាជាមរតកវប្បធម៌មួយដែលជួយរក្សាចំណងទំនាក់ទំនងល្អរវាងមនុស្សនៅក្នុងសហគមន៍។ ការជូនអំណោយក្នុងវប្បធម៌ខ្មែរ ក៏មានគោលបំណងជាការគាំទ្រផ្លូវចិត្តផងដែរ។ ការជូនអំណោយអាចជាកាយវិការមួយដើម្បីលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ពួកគេឲ្យបន្តតស៊ូជំនះឧបសគ្គអ្វីមួយផងដែរ។ វាក៏បង្ហាញថាអ្នកនៅក្បែរពួកគេ ទោះបីក្នុងស្ថានភាពលំបាកក៏ដោយ។ នៅពេលមិត្តភក្តិទទួលបានជោគជ័យ ដូចជាប្រឡងជាប់ ឡើងតំណែង ឬសម្រេចបាននូវគោលដៅសំខាន់ៗក្នុងជីវិត ការជូនអំណោយគឺជាមធ្យោបាយដ៏ល្អមួយដើម្បីអបអរសាទរចំពោះសមិទ្ធផលរបស់ពួកគេ។ វាបង្ហាញពីភាពរីករាយរួមគ្នា និងការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់មិត្ត។ នៅក្នុងវប្បធម៌ខ្មែរ មានឱកាសជាច្រើនដែលមនុស្សនិយមជូនអំណោយដល់មិត្តភក្តិរបស់ពួកគេ ដោយបង្ហាញពីភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់។ ថ្ងៃខួបកំណើតគឺជាឱកាសដ៏សំខាន់បំផុតមួយសម្រាប់ការជូនអំណោយក្នុងចំណោមមិត្តភក្តិនៅក្នុងវប្បធម៌ខ្មែរ។ វាជាពេលដែលមិត្តភក្តិជួបជុំគ្នា រៀបចំពិធីជប់លៀងតូចៗ ហើយជូនអំណោយដើម្បីអបអរសាទរថ្ងៃពិសេសរបស់មិត្ត។ ការជ្រើសរើសអំណោយសម្រាប់ថ្ងៃខួបកំណើតជាធម្មតាមានលក្ខណៈផ្ទាល់ខ្លួន ដោយផ្អែកលើការយល់ដឹងពីចំណង់ចំណូលចិត្ត ឬតម្រូវការជាក់លាក់របស់មិត្ត។ ចំពោះពិធីបុណ្យប្រពៃណីជាតិសំខាន់ៗរបស់ខ្មែរ ដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យអុំទូក ជាដើម ក៏ជាពេលវេលាដ៏សមរម្យសម្រាប់មិត្តភក្តិក្នុងការជូនអំណោយគ្នាទៅវិញទៅមកផងដែរ។ អំណោយទាំងនេះជាទូទៅមានលក្ខណៈតូចតាច តែមានអត្ថន័យជាការរាប់អាន ការនឹកឃើញគ្នា និងជាការចែករំលែកភាពរីករាយនៃពិធីបុណ្យ។ ឧទាហរណ៍ គេអាចជូននំអន្សម នំគម ឬនំចំណីប្រពៃណីផ្សេងៗទៀត ដែលតំណាងឲ្យភាពបរិបូរណ៍ និងសេចក្តីសុខក្នុងឱកាសពិសេសទាំងនោះ។ ការទៅលេងផ្ទះមិត្តភក្តិក៏ជាឱកាសមួយដែលគេនិយមជូនអំណោយដែរ ជាពិសេសនៅក្នុងវប្បធម៌ខ្មែរ។ ហើយវាជាទម្លាប់មួយដែលបង្ហាញពីការរាប់អាន និងការគួរសម។ នៅពេលទៅលេងផ្ទះមិត្តភក្តិ ជាពិសេសនៅតាមបណ្ដាខេត្ត ឬនៅពេលមិត្តភក្តិទើបតែត្រឡប់មកពីឆ្ងាយ គេតែងតែទិញរបស់របរជាកាដូទៅឲ្យ។ អំណោយទាំងនោះជាធម្មតាមានដូចជា ផ្លែឈើ នំចំណី ភេសជ្ជៈ ឬវត្ថុអនុស្សាវរីយ៍តូចៗពីតំបន់ដែលបានទៅលេង។ ការជូនកាដូរបែបនេះបង្ហាញថាអ្នកនឹកឃើញ និងឲ្យតម្លៃចំពោះការអញ្ជើញរបស់ពួកគេ។ នៅក្នុងវប្បធម៌ខ្មែរ មិត្តភក្តិតែងតែចែករំលែកភាពរីករាយ និងគាំទ្រគ្នាទៅវិញទៅមកក្នុងព្រឹត្តិការណ៍សំខាន់ៗនៃជីវិត។ ការជូនអំណោយក្នុងឱកាសទាំងនេះបង្ហាញពីទឹកចិត្តដ៏ជ្រាលជ្រៅ។ ដូចជាការប្រឡងជាប់ ការទទួលបានការងារថ្មី ការបញ្ចប់ការសិក្សា ការឡើងឋានៈក្នុងតួនាទីការងារ ឬក៏ព្រឹត្តិការណ៍ជីវិតដ៏ធំដូចជាការចូលរោងការ និងការមានកូនជាដើម។ ការជូនអំណោយក្នុងឱកាសបែបនេះ មិនត្រឹមតែជាការអបអរសាទរប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់មិត្តភក្តិចំពោះភាពជោគជ័យ និងសុភមង្គលរបស់គ្នាទៅវិញទៅមកផងដែរ។ បន្ថែមពីនេះ ការជូនអំណោយក្នុងគ្រាដែលមិត្តភក្តិមានទុក្ខ ឬឈឺថ្កាត់ ក៏ជាកាយវិការដ៏មានន័យជ្រាលជ្រៅមួយផងដែរ។ ការជូនអំណោយដូចជា ផ្លែឈើ ទឹកដោះគោ ភេសជ្ជៈសុខភាព វត្ថុមានប្រយោជន៍ ឬថវិកាតិចតួច គឺជាការបង្ហាញដោយផ្ទាល់នូវក្តីអាណិតអាសូរ ការយកចិត្តទុកដាក់ និងការបារម្ភចំពោះសុខភាព និងសុវត្ថិភាពរបស់មិត្ត។ អំណោយទាំងនេះមិនត្រឹមតែជាជំនួយសម្ភារៈប៉ុណ្ណោះទេ តែជាសារមួយបញ្ជាក់ថាអ្នកនៅក្បែរពួកគេ គាំទ្រពួកគេ និងផ្តល់កម្លាំងចិត្តឲ្យពួកគេឆាប់ជាសះស្បើយ ឬរួចផុតពីទុក្ខកង្វល់។ នៅពេលដែលមិត្តភក្តិត្រឡប់មកពីធ្វើដំណើរ ឬដំណើរកម្សាន្ត ជាទូទៅពួកគេអាចទិញវត្ថុអនុស្សាវរីយ៍តូចៗ ពីកន្លែងដែលពួកគេបានទៅលេង។ វត្ថុអនុស្សាវរីយ៍ទាំងនេះមិនត្រឹមតែជាអំណោយនោះទេ ប៉ុន្តែវាជាការបង្ហាញពីការនឹកឃើញ និងជាមធ្យោបាយមួយដើម្បីចែករំលែកបទពិសោធន៍ និងភាពរីករាយនៃការធ្វើដំណើរជាមួយមិត្តភក្តិ។ ហើយវាក៏ជួយរក្សាអនុស្សាវរីយ៍ល្អៗជាមួយគ្នា ទោះបីមិនបានទៅជាមួយគ្នាក៏ដោយ។ ពេលខ្លះ មិនចាំបាច់មានឱកាសពិសេសអ្វីឡើយ គ្រាន់តែចង់បង្ហាញថាអ្នកនឹកឃើញ និងឲ្យតម្លៃចំពោះមិត្តភាព ក៏អាចជូនអំណោយបានដែរ។ វាគឺជាកាយវិការសាមញ្ញ តែមានអត្ថន័យជ្រាលជ្រៅ ដែលជួយរក្សាភ្លើងមិត្តភាពឲ្យនៅតែឆេះ និងរស់រវើក ទោះបីមិនមានព្រឹត្តិការណ៍ធំដុំក៏ដោយ។ អំណោយបែបនេះបង្ហាញពីភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ឥតលក្ខខណ្ឌ។ ការជ្រើសរើសអំណោយសម្រាប់មិត្តភក្តិក្នុងវប្បធម៌ខ្មែរគឺមានភាពចម្រុះ ហើយភាគច្រើនផ្អែកលើចំណង់ចំណូលចិត្តរបស់មិត្ត កម្រិតនៃភាពជិតស្និទ្ធ និងសមត្ថភាពហិរញ្ញវត្ថុរបស់អ្នកជូន។ អំណោយប្រភេទនេះគឺមានលក្ខណៈផ្ទាល់ខ្លួនខ្ពស់ ហើយបង្ហាញពីភាពស្និទ្ធស្នាលរវាងមិត្តភក្តិ។ វាអាចរួមបញ្ចូល សម្លៀកបំពាក់ គ្រឿងអលង្ការតូចតាច និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ចំពោះសម្លៀកបំពាក់ មានដូចជា អាវយឺត អាវធំ និងអាវក្រៅ ដែលជ្រើសរើសតាមទំហំ និងស្ទីលដែលមិត្តចូលចិត្ត។ ឯគ្រឿងអលង្ការ ដូចជា ខ្សែក ខ្សែដៃ និងចិញ្ចៀន ដែលមានការរចនា ឬអត្ថន័យពិសេសក៏ត្រូវបានគេជ្រើរើសជាអំណោយផងដែរ។ រីឯសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជា កាបូប ស្បែកជើង ឬទឹកអប់ ក៏ស័ក្តិសមសម្រាប់ធ្វើជាអំណោយសម្រាប់មិត្តភក្ដិផងដែរ។ ការជ្រើសរើសរបស់របរទាំងនេះបង្ហាញពីភាពយកចិត្តទុកដាក់ និងការស្គាល់ច្បាស់ពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់មិត្ត ដែលធ្វើឲ្យអំណោយមានតម្លៃកាន់តែពិសេស។ ការជូនវត្ថុអនុស្សាវរីយ៍ដល់មិត្តភក្តិ គឺជាវិធីមួយដើម្បីបង្ហាញពីការចងចាំ និងភាពស្និទ្ធស្នាល។ អំណោយប្រភេទនេះមានតម្លៃផ្លូវចិត្តខ្ពស់ ព្រោះវាបង្ហាញថាអ្នកបានគិតគូរពីមិត្តភក្តិរបស់អ្នក ហើយចង់រក្សាទុកនូវការចងចាំល្អៗជាមួយគ្នា។ សម្រាប់មិត្តភក្តិដែលចូលចិត្តពង្រីកចំណេះដឹង ឬត្រូវការឧបករណ៍សម្រាប់បំពេញការងារ ការជូនអំណោយជា សៀវភៅ និងសម្ភារៈសិក្សា ឬការងារ គឺមានប្រយោជន៍ និងបង្ហាញពីការគាំទ្រ។ ការជ្រើសរើសសៀវភៅត្រូវតាមចំណង់ចំណូលចិត្តរបស់មិត្ត គឺជារឿងសំខាន់បំផុត។ ជាពិសេសសម្រាប់មិត្តភក្តិដែលចូលចិត្តអាន សិក្សាស្រាវជ្រាវ ឬចង់អភិវឌ្ឍខ្លួនក្នុងជំនាញអ្វីមួយ។ សម្រាប់មិត្តភក្តិដែលកំពុងសិក្សា ឬបំពេញការងារដែលទាមទារសម្ភារៈជាក់លាក់ ដូចជាសម្ភារៈការិយាល័យ ឧបករណ៍គូសវាស់ ឬឧបករណ៍ផ្សេងៗទៀតដែលជួយសម្រួលដល់ការងាររបស់ពួកគេ។ អំណោយបែបនេះមិនត្រឹមតែជាវត្ថុប៉ុណ្ណោះទេ តែវាជួយលើកកម្ពស់ចំណេះដឹង និងប្រសិទ្ធភាពការងាររបស់មិត្តភក្តិទៀតផង។ ក្នុងសម័យបច្ចេកវិទ្យាជឿនលឿននេះ គ្រឿងអេឡិចត្រូនិចតូចៗក៏ជាអំណោយដ៏ពេញនិយមមួយសម្រាប់មិត្តភក្តិផងដែរ ព្រោះវាមានប្រយោជន៍សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ឧទាហរណ៍ អំណោយដែលជាគ្រឿងអេឡិចត្រូនិចតូចៗទាំងនោះមានដូចជា នាឡិកាដៃ កាសត្រចៀក និងឧបករណ៍តូចៗផ្សេងទៀត។ ការជ្រើសរើសអំណោយប្រភេទនេះគឺអាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកជូន និងតម្រូវការជាក់ស្តែងរបស់មិត្តភក្តិ ទោះបីតូចក៏ដោយ វានៅតែបង្ហាញពីការគិតគូររបស់អ្នកជានិច្ច។ ការជូននំចំណី និងភេសជ្ជៈ ក៏ជាជម្រើសអំណោយដ៏ពេញនិយម និងងាយស្រួលរកក្នុងវប្បធម៌ខ្មែរ ហើយវាក៏ជាអំណោយដែលបង្ហាញពីភាពកក់ក្ដៅ និងការចែករំលែកផងដែរ។ អ្នកអាចជ្រើសរើសនំដែលពេញនិយម នំធ្វើដោយដៃដែលមានរសជាតិពិសេស នំដែលមានម៉ាកល្បី ឬភេសជ្ជៈពិសេសៗដូចជា តែ ឬកាហ្វេម៉ាកល្បីៗជាដើម។ អំណោយប្រភេទនេះងាយស្រួលរក មានតម្លៃសមរម្យ និងអាចបរិភោគបាន ហើយវាជាការចែករំលែកដ៏ល្អជាមួយមិត្តភក្តិ។ បន្ថែមពីនេះ វាក៏ជាវិធីសាស្ត្រដ៏សាមញ្ញមួយដើម្បីបង្កើតភាពរីករាយ និងបង្ហាញពីការយកចិត្តទុកដាក់ផងដែរ។ ចំពោះការជូនរុក្ខជាតិ ឬផ្កា ជាអំណោយសម្រាប់មិត្តភក្តិ គឺជាជម្រើសដ៏ស្រស់ស្អាត និងមានអត្ថន័យ ជាពិសេសសម្រាប់អ្នកដែលពេញចិត្តភាពបៃតង និងសម្រស់ធម្មជាតិ។ វាស័ក្តិសមបំផុតសម្រាប់មិត្តភក្តិដែលចូលចិត្តការដាំដុះ ចូលចិត្តលម្អផ្ទះរបស់ពួកគេឲ្យមានភាពស្រស់បំព្រង ឬអ្នកដែលស្រលាញ់បរិយាកាសធម្មជាតិ និងចង់បានភាពស្រស់ស្រាយជុំវិញខ្លួន។ ក្រៅពីភាពស្រស់ស្អាត ផ្កាក៏អាចជាការបង្ហាញពីអារម្មណ៍ស្រស់ស្រាយ ភាពសប្បាយរីករាយ និងការជូនពរដល់មិត្តភក្តិផងដែរ។ ហើយការជូនអំណោយជារុក្ខជាតិអាចជានិមិត្តរូបនៃភាពលូតលាស់ និងចំណងមិត្តភាពដែលរីកចម្រើន។ ចំណែកអំណោយដែលធ្វើដោយដៃ គឺជាជម្រើសដ៏ពេញនិយមមួយដែលបង្ហាញពីទឹកចិត្តដ៏លើសលប់ និងភាពស្មោះត្រង់។ វាអាចរួមបញ្ចូលនូវរបស់របរជាច្រើនប្រភេទដូចជា កាតជូនពរដែលធ្វើដោយខ្លួនឯង រូបគំនូរ របស់របរតូចតាចដែលធ្វើដោយដៃ ឬរបស់របរដែលបានកែច្នៃឡើងវិញ។ ការចំណាយពេលរចនា និងសរសេរពាក្យពេចន៍ដោយផ្ទាល់ដៃ បង្ហាញពីការគិតគូរយ៉ាងហ្មត់ចត់ចំពោះមិត្តភក្ដិ។ ប្រសិនបើអ្នកមានទេពកោសល្យផ្នែកសិល្បៈ ការគូររូបមិត្ត ឬអ្វីដែលពួកគេចូលចិត្ត គឺជាអំណោយដ៏មានតម្លៃបំផុត។ របស់របរតូចតាចដែលធ្វើដោយដៃទាំងនោះ មានដូចជា កូនកាបូបដេរដោយដៃ ខ្សែដៃ ឬរបស់របរតុបតែងតូចៗដែលបង្កើតឡើងដោយផ្ទាល់។ ឯការយកវត្ថុចាស់មកកែច្នៃឲ្យទៅជារបស់ថ្មីដែលមានប្រយោជន៍ ឬស្រស់ស្អាត ក៏ជាទម្រង់នៃអំណោយធ្វើដោយដៃផងដែរ។ អំណោយប្រភេទនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ភាពច្នៃប្រឌិត និងពេលវេលាដ៏មានតម្លៃដែលអ្នកបានចំណាយទៅលើមិត្តភាព។ វាមានតម្លៃផ្លូវចិត្តលើសពីសម្ភារៈ ព្រោះវាផ្ទុកនូវក្ដីស្រឡាញ់ និងក្ដីបារម្ភពិតប្រាកដរបស់អ្នកជូន ដែលមិនអាចកាត់ថ្លៃបាន។ នៅក្នុងវប្បធម៌ខ្មែរ របៀបនៃការជូន និងទទួលអំណោយមិនមែនត្រឹមតែជាទង្វើសាមញ្ញនោះទេ តែវាជាផ្នែកមួយដ៏សំខាន់ដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក រវាងអ្នកឲ្យ និងអ្នកទទួល។ ការជូនអំណោយក្នុងសង្គមខ្មែរត្រូវបានចាត់ទុកជាសិល្បៈមួយដែលទាមទារភាពយកចិត្តទុកដាក់ និងការគិតគូរខ្ពស់។ ការរុំអំណោយឲ្យបានស្អាត និងមានភាពទាក់ទាញ គឺជាជំហានដំបូងដែលបង្ហាញពីភាពយកចិត្តទុកដាក់របស់អ្នកជូន។ ជាទូទៅ គេចូលចិត្តប្រើក្រដាសរុំអំណោយដែលមានពណ៌ស្រស់ស្អាតដូចជា ក្រហម មាស ខៀវ ឬពណ៌ភ្លឺថ្លា ដែលតំណាងឲ្យសិរីមង្គល និងភាពរីករាយ។ ឯការតុបតែងដោយបូ ខ្សែបូ ឬផ្កាក្លែងក្លាយ ក៏បានបន្ថែមនូវភាពថ្លៃថ្នូរ និងភាពទាក់ទាញផងដែរ។ ការសរសេរពាក្យជូនពរដោយដៃលើកាតតូចមួយដែលភ្ជាប់ជាមួយអំណោយ គឺបង្ហាញពីភាពស្មោះត្រង់ និងផ្ទាល់ខ្លួន ដែលធ្វើឲ្យអំណោយមានតម្លៃកាន់តែពិសេស។ ការរុំស្អាតមិនមែនគ្រាន់តែដើម្បីភាពស្រស់ស្អាតនោះទេ តែវាបង្ហាញថាអ្នកបានចំណាយពេល និងការគិតគូរលើអំណោយនោះ ដែលឆ្លុះបញ្ចាំងពីការគោរពចំពោះអ្នកទទួល។ ចំពោះការជូនអំណោយដោយដៃពីរ គឺជាកាយវិការដែលត្រូវបានបង្រៀនតាំងពីក្មេងក្នុងសង្គមខ្មែរ។ ការប្រើដៃទាំងពីរដើម្បីប្រគល់អំណោយ បង្ហាញពី ការគោរពខ្ពស់បំផុត ចំពោះអ្នកទទួល។ វាបង្ហាញពីភាពរាក់ទាក់ ភាពថ្លៃថ្នូរ និងការឲ្យតម្លៃចំពោះបុគ្គលម្ខាងទៀត។ ប្រសិនបើអំណោយមានទំហំតូច អ្នកអាចប្រើដៃម្ខាងកាន់អំណោយ រួចយកដៃម្ខាងទៀតត្រកងកែងដៃ ឬកដៃរបស់អ្នកដែលកាន់អំណោយក៏បាន ដើម្បីបង្ហាញពីការគោរព។ បន្ថែមពីនេះ អ្នកត្រូវនិយាយពាក្យជូនពរ ឬបង្ហាញពីគោលបំណង ព្រោះពាក្យសម្ដីមានឥទ្ធិពលខ្លាំងក្នុងការបង្កើនតម្លៃនៃអំណោយ។ ពាក្យជូនពរដែលត្រូវនិយាយពេលជូនអំណោយមានដូចជា "រីករាយថ្ងៃកំណើត សូមឲ្យជួបតែសេចក្ដីសុខ និងសំណាងល្អ" ឬ "ខ្ញុំសូមជូនជាចំណងដៃសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់អ្នក" ជាដើម។ ការនិយាយពាក្យទាំងនេះបង្ហាញពី ភាពស្មោះត្រង់ និងភាពយកចិត្តទុកដាក់របស់អ្នកផងដែរ។ ហើយវាក៏ជួយឲ្យអ្នកទទួល យល់ពីចេតនាល្អរបស់អ្នក និងទទួលយកអំណោយដោយក្ដីរីករាយ។ បន្ថែមពីនេះ មិនត្រូវបង្ហាញពីតម្លៃ ឬអួតអំណោយទេ នេះជាចំណុចសំខាន់មួយដែលត្រូវជៀសវាងដាច់ខាត។ ការលើកឡើងពីតម្លៃនៃអំណោយ អាចធ្វើឲ្យអ្នកទទួលមានអារម្មណ៍មិនស្រួល ឬខ្មាសអៀន ដោយគិតថាខ្លួនត្រូវសងគុណ ឬមិនស័ក្តិសមនឹងអំណោយនោះ។ ហើយវាជាការបង្ហាញពីអំនួត ដែលមិនមែនជាសុជីវធម៌ល្អឡើយ ហើយអំណោយមានតម្លៃដោយចេតនា និងទឹកចិត្តរបស់អ្នកជូន មិនមែនដោយតម្លៃលុយឡើយ។ ចំណែកឯការទទួលអំណោយក៏ជាផ្នែកមួយដែលបង្ហាញពីលក្ខណៈសម្បត្តិល្អរបស់អ្នកទទួលផងដែរ។ ហើយការទទួលដែលមិនត្រឹមត្រូវអាចប៉ះពាល់ដល់អារម្មណ៍អ្នកជូន។ ការទទួលអំណោយដោយដៃពីរ គឺស្រដៀងគ្នានឹងការជូនដែរ ហើយការទទួលដោយដៃពីរគឺជាការបង្ហាញ ពីការគោរព និងការដឹងគុណ។ ហើយវាក៏បង្ហាញថាអ្នកឱ្យតម្លៃ និងកោតសរសើរដល់ទឹកចិត្តអ្នកជូនផងដែរ។ ទោះបីជាអំណោយតូចក៏ដោយ ការទទួលដោយដៃពីរគឺជាកាយវិការដ៏គួរសមបំផុត។ លើសពីនេះ អ្នកទទួលត្រូវនិយាយពាក្យអរគុណដោយស្មោះ ហើយត្រូវបង្ហាញការដឹងគុណភ្លាមៗ ហើយវាជារឿងសំខាន់បំផុត។ ក្រៅពីនេះ អ្នកទទួលក៏អាចបន្ថែមពាក្យសរសើរទៅលើអំណោយនោះផងដែរ។ ឯការដឹងគុណដោយស្មោះត្រង់ ធ្វើឲ្យអ្នកជូនមានអារម្មណ៍ថាការខិតខំ និងទឹកចិត្តរបស់ពួកគេត្រូវបានគេឱ្យតម្លៃ។ ទោះបីជាអំណោយនោះមិនត្រូវចិត្ត ឬមានលក្ខណៈមិនល្អយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរបង្ហាញការមិនពេញចិត្តជាដាច់ខាត។ ចំពោះការត្អូញត្អែរ ឬបង្ហាញការមិនពេញចិត្ត អាចធ្វើឲ្យអ្នកជូនមានអារម្មណ៍អន់ចិត្ត ឬខ្មាសអៀន ដែលវាអាចបំផ្លាញទំនាក់ទំនងល្អ ហើយសូមចងចាំថា អ្វីដែលសំខាន់គឺទឹកចិត្តរបស់អ្នកជូន។ អ្នកទទួលអំណោយមិនត្រូវបើកអំណោយមើលភ្លាមៗនោះទេ។ ការបើកអំណោយមើលភ្លាមៗនៅចំពោះមុខអ្នកជូន អាចត្រូវបានគេចាត់ទុកថាជា ការមិនគួរសម ឬការលោភលន់។ វាត្រូវបានគេយល់ថាគួរតែរង់ចាំរហូតដល់អ្នកជូនចាកចេញ ឬរហូតដល់មានការអនុញ្ញាតពីអ្នកជូនទើបអាចបើកមើលបាន។ ទង្វើនេះគឺដើម្បីរក្សាសុជីវធម៌ និងបង្ហាញពីការគោរពចំពោះអ្នកជូន ព្រោះវាទុកលទ្ធភាពឲ្យពួកគេមានអារម្មណ៍ស្រួលចិត្ត មិនថាអំណោយនោះជាអ្វីនោះទេ។ បន្ទាប់ពីទទួលអំណោយហើយ គួរដាក់វាទុកដោយប្រុងប្រយ័ត្ន។ ការបោះចោល ឬដាក់ចោលដោយមិនប្រុងប្រយ័ត្ន អាចធ្វើឲ្យអ្នកជូនមានអារម្មណ៍ថាអំណោយរបស់ពួកគេមិនត្រូវបានគេឱ្យតម្លៃ។ ការដាក់ទុកនៅកន្លែងសមរម្យ ឬសរសើរម្តងទៀតនៅពេលក្រោយ ក៏ជាការបង្ហាញពីការគោរពផងដែរ។ ការជូន និងទទួលអំណោយក្នុងវប្បធម៌ខ្មែរគឺជាការបង្ហាញពី សិល្បៈនៃការរស់នៅ ការគោរពគ្នាទៅវិញទៅមក និងការថែរក្សាទំនាក់ទំនងក្នុងសង្គម។ ការអនុវត្តតាមគោលការណ៍ទាំងនេះ មិនត្រឹមតែបង្ហាញពីសុជីវធម៌ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជួយរក្សានូវប្រពៃណីល្អរបស់ដូនតាខ្មែរផងដែរ។ ការជូនអំណោយដល់មិត្តភក្តិ គឺលើសពីការគ្រាន់តែចំណាយលុយទិញរបស់អ្វីមួយ។ ហើយវាជាឱកាសមួយដើម្បីបង្ហាញពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការដឹងគុណ។ ដើម្បីឲ្យអំណោយរបស់អ្នកពិតជាមានន័យ និងទទួលបានការកោតសរសើរ អ្នកត្រូវពិចារណាឲ្យបានស៊ីជម្រៅលើចំណុចសំខាន់ៗ ដូចជា ស្វែងយល់ពីចំណង់ចំណូលចិត្ត និងតម្រូវការរបស់មិត្ត កម្រិតនៃភាពជិតស្និទ្ធ និងទំនាក់ទំនង ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន គុណភាព និងប្រយោជន៍ គោលបំណងនៃការជូនអំណោយ វប្បធម៌ និងជំនឿជាដើម។ នៅពេលដែលអ្នកចំណាយពេលស្វែងយល់ពីអ្វីដែលមិត្តភក្តិរបស់អ្នកពិតជាចូលចិត្ត ត្រូវការ ឬចង់បាន វាបង្ហាញថាអ្នកពិតជា យកចិត្តទុកដាក់ និង យល់ពីពួកគេ។ អំណោយដែលស័ក្តិសមនឹងចំណង់ចំណូលចិត្តរបស់ពួកគេ មិនត្រឹមតែជាវត្ថុមួយមុខប៉ុណ្ណោះទេ តែវាជាការបង្ហាញពីក្តីស្រឡាញ់ ការគោរព និងការគិតគូររបស់អ្នកផងដែរ។ អំណោយបែបនេះនឹងធ្វើឱ្យអ្នកទទួលមានអារម្មណ៍ពិសេស ព្រោះវាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ផ្ទាល់ខ្លួនរបស់អ្នក។ ផ្ទុយទៅវិញ ការជូនអំណោយដែលមិនទាក់ទងនឹងចំណង់ចំណូលចិត្តរបស់ពួកគេ អាចនឹងមើលទៅដូចជាការបំពេញកាតព្វកិច្ចប៉ុណ្ណោះ ហើយមិនសូវមានអត្ថន័យទេ។ រីឯកម្រិតនៃភាពស្និទ្ធស្នាលរវាងអ្នក និងមិត្តភ័ក្តិ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ ប្រភេទ និងតម្លៃនៃអំណោយ ដែលអ្នកគួរជ្រើសរើស។ សម្រាប់មិត្តជិតស្និទ្ធ អ្នកអាចផ្តល់អំណោយដែលមានតម្លៃ ឬមានអត្ថន័យជ្រាលជ្រៅ។ នេះអាចរួមបញ្ចូលរបស់របរដែលឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ពិសេសរបស់ពួកគេ ដោយអំណោយដែលផលិតដោយដៃ ឬវត្ថុដែលរំលឹកដល់អនុស្សាវរីយ៍រួមគ្នារបស់អ្នក។ ការវិនិយោគពេលវេលា និងការគិតក្នុងការជ្រើសរើសអំណោយសម្រាប់មិត្តជិតស្និទ្ធ ក៏បង្ហាញពីការយកចិត្តទុកដាក់ និងការកោតសរសើររបស់អ្នកចំពោះទំនាក់ទំនងផងដែរ។ សម្រាប់មិត្តធម្មតា អំណោយអាចជា អំណោយទូទៅ ឬតូចតាចជាងមិត្តជិតស្និទ្ធ។ នេះមិនមែនមានន័យថាអ្នកមិនខ្វល់ខ្វាយនោះទេ ប៉ុន្តែវាជាការសមរម្យក្នុងការជ្រើសរើសអ្វីមួយដែលសាមញ្ញ និងមិនតម្រូវឱ្យមានការយល់ដឹងស៊ីជម្រៅអំពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ ឧទាហរណ៍ អាចជាវត្ថុអនុស្សាវរីយ៍ នំចំណី ឬរបស់របរប្រើប្រាស់ទូទៅ។ ការផ្ដល់អំណោយមិនមែនជាបន្ទុកធំសម្រាប់អ្នកនោះទេ។ អ្វីដែលសំខាន់បំផុតនោះគឺ ទឹកចិត្ត និងការគិតគូរ ដែលអ្នកបានដាក់បញ្ចូលក្នុងអំណោយនោះ។ មុននឹងទៅទិញអំណោយ សូមសម្រេចចិត្តថាតើអ្នកចង់ចំណាយប៉ុន្មាន។ ការធ្វើបែបនេះនឹងជួយអ្នកជ្រើសរើសអំណោយដែលស័ក្តិសមនឹងលទ្ធភាពរបស់អ្នក ហើយជៀសវាងការចំណាយលើសពីអ្វីដែលអ្នកមាន។ ជួនកាល អំណោយដែលមានអត្ថន័យជ្រាលជ្រៅបំផុត មិនចាំបាច់ជារបស់ថ្លៃៗនោះទេ។ កុំមានអារម្មណ៍ថា ចាំបាច់ត្រូវតែទិញរបស់ថ្លៃ ដើម្បីឱ្យមិត្តភក្តិរបស់អ្នកសប្បាយចិត្ត។ មិត្តពិតប្រាកដនឹងយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ហើយនឹង ឱ្យតម្លៃលើទឹកចិត្តរបស់អ្នកច្រើនជាងតម្លៃនៃអំណោយ។ ការបង្ហាញក្តីស្រឡាញ់ និងការយកចិត្តទុកដាក់តាមរយៈកាយវិការតូចតាច ក៏មានអត្ថន័យ និងតម្លៃស្មើគ្នាទៅនឹងការចំណាយប្រាក់ច្រើនដែរ។ ពេលដែលយើងចង់រកអំណោយឱ្យមិត្តភក្តិ ឬអ្នកស្គាល់គ្នា យើងមិនគួរគិតតែពីចំនួន ឬទំហំរបស់វាប៉ុន្មានមុខនោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺត្រូវគិតគូរអំពី គុណភាព និង ប្រយោជន៍ ពិតប្រាកដដែលអំណោយនោះអាចផ្ដល់ជូនបាន។ អំណោយដែលមានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង គឺមានតម្លៃ និងអត្ថន័យជ្រាលជ្រៅជាងវត្ថុជាច្រើនដែលគ្មានគុណភាព ហើយអាចខូច ឬលែងប្រើការក្នុងពេលខ្លី។ ការជ្រើសរើសអំណោយបែបនេះ បង្ហាញពីការគិតគូរ និងភាពយកចិត្តទុកដាក់របស់អ្នកចំពោះអ្នកទទួល។ ចូរព្យាយាមជ្រើសរើសរបស់របរណាដែលអាច ប្រើប្រាស់បានយូរ ហើយមានប្រយោជន៍ជាក់ស្តែងនៅក្នុងជីវិតប្រចាំថ្ងៃរបស់មិត្តភក្តិអ្នក។ គិតមើលថា តើពួកគេត្រូវការអ្វី ឬចូលចិត្តអ្វីដែលអាចយកទៅប្រើប្រាស់បានញឹកញាប់។ នៅពេលដែលមិត្តភក្តិរបស់អ្នកប្រើប្រាស់អំណោយនោះជាប្រចាំ ពួកគេនឹងនឹកឃើញដល់អ្នកជានិច្ច ហើយវាបង្ហាញថាអំណោយនោះពិតជាមានតម្លៃសម្រាប់ពួកគេ។ ឧទាហរណ៍ជាក់ស្តែង សម្រាប់អ្នកចូលចិត្តអាន ឬសរសេរ ជំនួសឱ្យការទិញសៀវភៅច្រើនក្បាលដែលមានតម្លៃថោក អ្នកអាចជ្រើសរើស ប៊ិចសរសេរដែលមានគុណភាពល្អមួយដើម ឬ សៀវភៅកំណត់ហេតុស្អាតៗ ដែលមានក្រដាសល្អ សម្រាប់ជូនពួកគេ។ ប៊ិចល្អអាចប្រើប្រាស់បានយូរអង្វែង ហើយសៀវភៅកំណត់ហេតុអាចជួយពួកគេរៀបចំគំនិត ឬកត់ត្រារឿងសំខាន់ៗ។ ប្រសិនបើមិត្តរបស់អ្នកឧស្សាហ៍យកសម្ភារៈទៅមក អ្នកអាចពិចារណា កាបូបស្ពាយ ឬកាបូបយួរដៃដែលមានគុណភាពមួយ។ កាបូបល្អអាចផ្ទុករបស់របរបានដោយសុវត្ថិភាព និងប្រើប្រាស់បានយូរឆ្នាំ។ សម្រាប់អ្នកចូលចិត្តធ្វើម្ហូប ឬទើបតែរើផ្ទះថ្មី ជំនួសឱ្យការទិញសម្ភារៈផ្ទះបាយថោកៗ អ្នកអាចឱ្យឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយដែលមានគុណភាពខ្ពស់មួយមុខ ដូចជាកាំបិតមុតល្អមួយគូ ឬខ្ទះដែកដែលមានគុណភាពល្អសម្រាប់ចម្អិនអាហារជាដើម។ ប្រសិនបើអ្នកចង់ឱ្យសម្លៀកបំពាក់ គួរជ្រើសរើស អាវយឺត ឬអាវធំដែលមានគុណភាព ដែលផលិតពីក្រណាត់ល្អ ពាក់ទៅស្រួលខ្លួន ហើយមិនងាយខូច ឬចេញពណ៍។ របស់ដែលមានគុណភាពខ្ពស់តែងតែមើលទៅថ្លៃថ្នូរ និងអាចប្រើប្រាស់បានយូរ។ ផ្ទុយទៅវិញ គួរជៀសវាងការឱ្យរបស់របរដែលគ្រាន់តែជា របស់ដាក់តាំងលេង ឬ របស់ដែលគ្មានមុខងារជាក់លាក់។ របស់របរបែបនេះ ជារឿយៗត្រូវបានគេទុកចោលនៅលើធ្នើ ឬក៏បោះចោលនៅពេលក្រោយដោយសារតែវាមិនមានប្រយោជន៍អ្វី។ ការឱ្យរបស់ដែលមានប្រយោជន៍ពិតប្រាកដ គឺបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកចំពោះតម្រូវការ និងចំណង់ចំណូលចិត្តរបស់មិត្តភក្តិ ហើយវាក៏ធ្វើឱ្យមិត្តភក្តិរបស់អ្នកនឹកឃើញដល់អ្នករាល់ពេលដែលពួកគេប្រើប្រាស់អំណោយនោះផងដែរ។ ការយល់ដឹងច្បាស់ពីមូលហេតុដែលអ្នកចង់ជូនអំណោយ គឺជាគន្លឹះដ៏សំខាន់មួយក្នុងការជ្រើសរើសអំណោយដែលសមស្រប និងមានអត្ថន័យ។ សម្រាប់ថ្ងៃកំណើត គួរជ្រើសរើសអំណោយដែលផ្តោតលើ ចំណង់ចំណូលចិត្ត របស់ពួកគេ ឬ អ្វីដែលគេចង់បាន ជាពិសេស។ គិតមើលថា តើពួកគេចូលចិត្តធ្វើអ្វី? មានចំណង់ចំណូលចិត្តអ្វីខ្លះ? ឬធ្លាប់និយាយថាចង់បានអ្វីពីមុនមកទេ?។ អំណោយបែបនេះបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះពួកគេ។ ប្រសិនបើអ្នកចង់បង្ហាញការដឹងគុណ អំណោយមិនចាំបាច់ជាវត្ថុថ្លៃៗនោះទេ។ អំណោយតូចតាច ដូចជាសិប្បកម្មធ្វើដោយដៃ ឬ នំចំណីបង្អែមឆ្ងាញ់ៗ អាចបង្ហាញពីទឹកចិត្តរបស់អ្នកបានយ៉ាងល្អ។ ពេលដែលមិត្តភក្តិ ឬអ្នកស្គាល់គ្នាទទួលបានជោគជ័យ ឬត្រូវការការលើកទឹកចិត្ត អំណោយគួរតែជួយជំរុញទឹកចិត្តពួកគេបន្ថែមទៀត។ អ្នកអាចពិចារណាពីសៀវភៅលើកទឹកចិត្តមួយក្បាល របស់របរសម្រាប់លំហែកាយបន្ទាប់ពីការនឿយហត់ ឬ របស់ដែលជួយសម្រួលការងារ និងការសិក្សា របស់ពួកគេ។ ក្នុងឱកាសពិសេសបែបនេះ អំណោយដែលសមស្របបំផុតគឺ របស់របរសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដូចជាសម្ភារៈផ្ទះបាយ គ្រឿងសង្ហារឹមតូចៗ ឬវត្ថុអនុស្សាវរីយ៍សម្រាប់តុបតែងផ្ទះ។ ជម្រើសមួយទៀតដែលពេញនិយម និងមានប្រយោជន៍គឺ លុយកាក់ជាសាច់ប្រាក់ ដើម្បីឱ្យគូស្វាមីភរិយា ឬម្ចាស់ផ្ទះថ្មីអាចទិញអ្វីដែលពួកគេត្រូវការដោយផ្ទាល់។ សម្រាប់ឱកាសបុណ្យធំៗដូចជាចូលឆ្នាំ ឬបុណ្យផ្សេងៗ អំណោយទូទៅដែលសមរម្យរួមមាន នំចំណី ផ្លែឈើ ឬ របស់របរប្រើប្រាស់ទូទៅសម្រាប់គេហដ្ឋាន។ អំណោយទាំងនេះជាទូទៅត្រូវបានគេផ្លាស់ប្តូរគ្នាទៅវិញទៅមក ហើយវាក៏ជាសញ្ញានៃការជូនពរ និងការគោរពផងដែរ។ ការគិតគូរអំពីហេតុផលនៅពីក្រោយការជូនអំណោយ នឹងធ្វើឱ្យអំណោយរបស់អ្នកកាន់តែមានន័យ និងពិតជាមានប្រយោជន៍ដល់អ្នកទទួល។ នៅក្នុងសង្គមបច្ចុប្បន្នដែលមានភាពចម្រុះវប្បធម៌ និងជំនឿសាសនា ការយល់ដឹង និងការគោរពទៅលើទិដ្ឋភាពទាំងនេះ គឺជាកត្តាចាំបាច់មួយដើម្បីឲ្យការជូនអំណោយរបស់អ្នកមានន័យពិតប្រាកដ និងជៀសវាងការប៉ះពាល់អារម្មណ៍ដោយអចេតនា។ អំណោយដែលត្រូវបានជ្រើសរើសដោយការគិតគូរពីវប្បធម៌ នឹងបង្ហាញពី ភាពវៃឆ្លាតផ្នែកអារម្មណ៍ និងការគោរពរបស់អ្នកចំពោះមិត្តភក្តិ។ សាសនាមានឥទ្ធិពលយ៉ាងខ្លាំងលើរបៀបរស់នៅ ការហូបចុក និងជំនឿរបស់បុគ្គលម្នាក់ៗ។ ការជ្រើសរើសអំណោយដោយមិនគិតពីចំណុចទាំងនេះ អាចនាំឲ្យមានការយល់ច្រឡំ ឬប្រមាថសាសនារបស់ពួកគេ។ ហើយមិនគួរជូនសាច់ជ្រូក ឬផលិតផលពីជ្រូកដល់មិត្តកាន់សាសនាឥស្លាម ឬអ្នកបួសឡើយ។ សាសនាឥស្លាមចាត់ទុកជ្រូកជាសត្វមិនស្អាត ដូចគ្នានេះដែរ អ្នកបួសមិនបរិភោគសាច់សត្វទេ។ នេះក៏រួមបញ្ចូលទាំងផលិតផលផ្សេងៗដែលធ្វើពីជ្រូកផងដែរ ឬផលិតផលដែលមានខ្លាញ់សត្វជ្រូកជាដើម។ ចំពោះមិត្តកាន់សាសនាហិណ្ឌូ មិនគួរជូនសាច់គោ ព្រោះគោជាសត្វពិសិដ្ឋរបស់ពួកគេ។ ហើយក៏ត្រូវប្រយ័ត្នចំពោះ គ្រឿងផ្សំនៅក្នុងនំចំណី ឬបង្អែមផងដែរ។ បន្ថែមពីនេះ មិនគួរជូនគ្រឿងស្រវឹងដល់អ្នកដែលមិនពិសា ឬសាសនាដែលហាមឃាត់ឡើយ។ សាសនាឥស្លាម និងពុទ្ធសាសនិកមួយចំនួនតូច ហាមឃាត់ការបរិភោគគ្រឿងស្រវឹង។ ការផ្តល់អំណោយបែបនេះ អាចធ្វើឲ្យពួកគេមានអារម្មណ៍មិនស្រួល ឬគិតថាអ្នកមិនគោរពជំនឿរបស់ពួកគេ។ ត្រូវប្រយ័ត្នចំពោះរូបសំណាកសាសនា ឬនិមិត្តសញ្ញាពិសិដ្ឋ ប្រសិនបើអ្នកមិនប្រាកដថាគេគោរពសាសនានោះ ឬគាំទ្រការទទួលរបស់បែបនេះ។ ជួនកាល អំណោយប្រភេទនេះអាចត្រូវបានគេចាត់ទុកជាការបង្ខិតបង្ខំ ឬមិនសមរម្យ។ ឧទាហរណ៍ ការជូនរូបព្រះពុទ្ធដល់អ្នកកាន់សាសនាគ្រិស្ត អាចនឹងមិនសូវសមរម្យប៉ុន្មានទេ។ ក្រៅពីសាសនា វប្បធម៌នីមួយៗក៏មានប្រពៃណី និងជំនឿអបិយជំនឿផ្ទាល់ខ្លួនដែរ ដែលអាចមានឥទ្ធិពលលើជម្រើសនៃអំណោយ។ ក្នុងវប្បធម៌ខ្លះ វត្ថុមួយចំនួនអាចមានអត្ថន័យអវិជ្ជមាន ឬនាំសំណាងអាក្រក់ ឧទាហរណ៍ កាំបិត ឬកន្ត្រៃ នាឡិកា និងស្បែកជើងជាដើម។ កាំបិត ឬកន្ត្រៃ ក្នុងវប្បធម៌ខ្លះ ជាពិសេសនៅអាស៊ី ត្រូវបានចាត់ទុកជាសញ្ញានៃការ កាត់ផ្តាច់ទំនាក់ទំនង ឬការបែកបាក់។ ឯអំណោយជា នាឡិកា ក្នុងវប្បធម៌ចិន អាចតំណាងឲ្យ ពេលវេលានឹងអស់ ឬ ការស្លាប់ ជាដើម។ បន្ថែមពីនេះក្នុងវប្បធម៌ខ្លះ ការជូនស្បែកជើងអាចមានន័យថា ការបោះបង់ទំនាក់ទំនងចោល ឬ ការចាក់ចេញជាដើម។ ប្រសិនបើអ្នកមិនប្រាកដពីអត្ថន័យនៃវត្ថុណាមួយ ចូរជៀសវាងវាជាការល្អបំផុត។ បន្ថែមពីនេះ ពណ៌ក៏មានអត្ថន័យខុសៗគ្នាទៅតាមវប្បធម៌ផងដែរ ឧទាហរណ៍ ពណ៌សជាទូទៅតំណាងឲ្យភាពបរិសុទ្ធ ប៉ុន្តែក្នុងវប្បធម៌ខ្លះវាអាចជាពណ៌នៃការកាន់ទុក្ខ។ ប្រសិនបើមិត្តភក្តិរបស់អ្នកមានវប្បធម៌ខុសពីអ្នក ការចំណាយពេលបន្តិចបន្តួចដើម្បីស្វែងយល់ពីវប្បធម៌ ឬជំនឿរបស់ពួកគេ អាចជួយអ្នកជ្រើសរើសអំណោយដែលសមរម្យ និងជៀសវាងការប៉ះទង្គិចអារម្មណ៍ដោយអចេតនា។ លើសពីនេះ អ្នកក៏អាចប្រើប្រាស់អ៊ីនធឺណិត សៀវភៅ ឬសូម្បីតែសួរមិត្តភក្តិរួមគ្នាដែលស្គាល់ពីវប្បធម៌ទាំងនោះ។ ប្រសិនបើអ្នកពិតជាមិនប្រាកដ អ្នកអាចសាកសួរមិត្តភក្តិរួមគ្នា ឬសូម្បីតែសួរទៅមិត្តផ្ទាល់ ដោយវិធីសាស្រ្តវៃឆ្លាត អំពីអ្វីដែលពួកគេចូលចិត្ត និងមិនចូលចិត្ត។ ប្រសិនបើអ្នកមិនប្រាកដចិត្តទាល់តែសោះ ជម្រើសល្អបំផុតគឺជ្រើសរើសអំណោយដែលជាសកល និងត្រូវបានទទួលយកបាននៅក្នុងវប្បធម៌ភាគច្រើន ដូចជា នំចំណីទូទៅ ផ្លែឈើ ឬផ្កា ជាដើម។ ការបង្ហាញការគោរពចំពោះវប្បធម៌ និងជំនឿរបស់មិត្តភក្តិ គឺមិនត្រឹមតែជាសុជីវធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងចំណងមិត្តភាពឲ្យកាន់តែរឹងមាំ និងមានភាពយល់ចិត្តគ្នាផងដែរ។ សរុបមក ការជូនអំណោយក្នុងវប្បធម៌ខ្មែរ គឺជាទង្វើដ៏មានអត្ថន័យមួយដែលឆ្លុះបញ្ចាំងពី ភាពកក់ក្តៅ និងតម្លៃនៃចំណងមិត្តភាព។ វាលើសពីការគ្រាន់តែឱ្យវត្ថុមួយទៅកាន់អ្នកណាម្នាក់ តែវាជាការបង្ហាញពី ការយកចិត្តទុកដាក់ ការគោរព និងក្តីស្រឡាញ់។ ការជូនអំណោយ គឺពិតជាការវិនិយោគទៅលើទំនាក់ទំនងរបស់មនុស្សម្នាក់ៗ។ វាមិនមែនគ្រាន់តែជាការចំណាយប្រាក់នោះទេ តែជាការចំណាយពេលវេលា និងគំនិតដើម្បីជ្រើសរើសអ្វីដែលស័ក្តិសម និងមានតម្លៃសម្រាប់អ្នកទទួល។ ទង្វើនេះនាំមកនូវ ភាពរីករាយ ទាំងអ្នកឱ្យ និងអ្នកទទួល ព្រមទាំងបង្កើត ការយល់ចិត្តគ្នា កាន់តែស៊ីជម្រៅ។ នៅពេលដែលមនុស្សម្នាក់ទទួលបានអំណោយពីនរណាម្នាក់ ពួកគេមានអារម្មណ៍ថាខ្លួនឯងត្រូវបានគេគិតគូរ និងឱ្យតម្លៃ ដែលធ្វើឱ្យចំណងមិត្តភាពកាន់តែរឹងមាំ និងស្ថិតស្ថេរជានិច្ច។ ដូច្នេះ អំណោយមិនមែនគ្រាន់តែជាវត្ថុមួយមុខនោះទេ តែជាសារមួយដែលបង្ហាញពីគុណតម្លៃនៃទំនាក់ទំនងរវាងមនុស្សម្នាក់ និងមនុស្សម្នាក់ទៀត។